នៅក្នុងប្រទេសកម្ពុជា ការហៅញ៉ាំអាហារជុំគ្នាជាលក្ខណៈគ្រួសារ មិនមែនគ្រាន់តែជាការជួបជុំសាមញ្ញនោះទេ។ ជាពិសេសនៅពេលដែលយុវជនប្រុសស្រីមានទំនាក់ទំនងស្នេហា។ ការញ៉ាំអាហារជាលក្ខណៈគ្រួសារ ជារឿយៗត្រូវបានគេចាត់ទុកថាជាសញ្ញាដំបូងបង្អស់នៃពិធីចូលដណ្ដឹង ឬជាការបើកផ្លូវទៅកាន់ពិធីផ្លូវការផ្សេងៗទៀត។ វាគឺជាជំហានដ៏សំខាន់មួយដែលបង្ហាញពីភាពស្មោះត្រង់ ការគោរព និងបំណងប្រាថ្នាចង់ស្វែងយល់ពីគ្នាទៅវិញទៅមករវាងគ្រួសារទាំងពីរ។ សម្រាប់យុវជនដែលកំពុងទាក់ទងគ្នា ការដែលមនុស្សប្រុសត្រូវបានអនុញ្ញាតឲ្យទៅលេងផ្ទះខាងស្រី ហើយមានការទទួលស្វាគមន៍ដោយការទទួលទានអាហារជុំគ្នាជាមួយគ្រួសាររបស់នាងទៀតនោះ គឺជាសញ្ញាដ៏ល្អមួយចំពោះទំនាក់ទំនងអ្នកទាំងពីរ។ វាមិនមែនជាការអនុញ្ញាតធម្មតានោះទេ ប៉ុន្តែជាការបង្ហាញពីការទុកចិត្ត និងការបើកចំហរពីសំណាក់គ្រួសារខាងស្រី។ ស្រដៀងគ្នានេះដែរ ការដែលខាងស្រីត្រូវបានអញ្ជើញឲ្យទៅលេងផ្ទះខាងប្រុស និងញ៉ាំអាហារជាមួយគ្រួសាររបស់គាត់ ក៏មានសារៈសំខាន់ដូចគ្នាដែរ។ នេះគឺដោយសារតែវប្បធម៌ខ្មែរផ្តល់តម្លៃខ្ពស់លើ កិត្តិយសគ្រួសារ និងតម្លៃនៃបុគ្គលទាំងពីរក្នុងទំនាក់ទំនងនេះ។ ការអនុញ្ញាតឲ្យមនុស្សប្រុសទៅលេងផ្ទះខាងស្រី និងចូលរួមក្នុងការទទួលទានអាហារ គឺមានន័យថា គ្រួសារខាងស្រីបានចាប់ផ្តើមពិចារណាចំពោះបុរសនោះហើយ។ មួយវិញទៀត វាបានបង្ហាញថាបុរសនោះអាចជាមនុស្សដែលគ្រួសារខាងស្រីពេញចិត្តក្នុងការឲ្យកូនរបស់គាត់ទាក់ទងជាមួយហើយ។ ក្នុងអំឡុងពេលទទួលទានអាហារនេះ វាមិនត្រឹមតែជាពេលវេលាសម្រាប់សាងចំណងមិត្តភាពប៉ុណោះទេ។ ប៉ុន្តែវាក៏ជា ឱកាសសម្រាប់សមាជិកគ្រួសារទាំងសងខាងសង្កេត និងវាយតម្លៃ លើដៃគូរបស់កូនៗផងដែរ។ គ្រួសារខាងស្រី និងសង្កេតមើលកាយវិការ ការនិយាយស្តី ឥរិយាបថ និងការគោរពរបស់បុរសចំពោះចាស់ទុំ។ ពួកគេនឹងវាយតម្លៃថាតើគាត់ជាមនុស្សស្លូតបូត សុភាពរាបសា ចេះគួរសម និងអាចមើលថែទាំកូនស្រីរបស់ពួកគេបានដែរឬទេ។ ការដែលបុរសជួយរៀបចំតុអាហារ ឬលាងចាន ក៏អាចជាចំណុចចូលរួមផ្សំផងដែរ។ ឯគ្រួសារខាងប្រុស នឹងសង្កេតមើលពីភាពជាស្ត្រីរបស់ក្មេងស្រី ដូចជាកាយវិការ អត្តចរឹក ភាពស្លូតបូត និងការគោរពចំពោះចាស់ទុំជាដើម។ ពួកគេក៏នឹងពិចារណាផងដែរថាតើនាងអាចសម្របខ្លួនទៅនឹងគ្រួសាររបស់ពួកគេបានល្អប៉ុណ្ណា។ ពិសេសជាងនេះទៅទៀត ការសន្ទនានៅលើតុអាហារក៏មានសារៈសំខាន់ផងដែរ។ ឪពុកម្តាយ អាចសួរនាំអំពីការងារ ការសិក្សា ឬផែនការអនាគតរបស់ពួកគេ ដែលជាការសាកល្បងមួយដើម្បីដឹងពីចក្ខុវិស័យ និងទំនួលខុសត្រូវរបស់ពួកគេ។ ប្រសិនបើការទទួលទានអាហារជុំគ្នាប្រព្រឹត្តទៅដោយរលូន ហើយភាគីទាំងសងខាងមានការពេញចិត្ត វាគឺជា សញ្ញាវិជ្ជមាន ដែលអាចជំរុញឱ្យមានការបន្តទៅជំហានបន្ទាប់។ ជាទូទៅ បន្ទាប់ពីការណែនាំខ្លួនជាលក្ខណៈគ្រួសារបែបនេះហើយ គ្រួសារទាំងពីរអាចនឹងមានការពិភាក្សាគ្នា ហើយប្រសិនបើពួកគេយល់ស្របគ្នានោះ ពួកគេនឹងរៀបចំពិធី ចូលស្តីដណ្ដឹង ឬ ពិធីចូលចែចូវ ជាផ្លូវការ។ បើពិធីចូលស្តីដណ្ដឹងបានសម្រេច វានឹងឈានដល់ការកំណត់ពេលវេលា ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍ផងដែរ។ ការញ៉ាំអាហារជាលក្ខណៈគ្រួសារគឺជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ទំនាក់ទំនងស្នេហារបស់យុវជនទាំងពីរ ព្រមទាំងជាពេលដែលឲ្យគ្រួសារមានការទទួលស្គាល់ និងការភ្ជាប់ទំនាកទំនងនៃគ្រួសារទាំងសងខាងផងដែរ។ វាជាការបង្ហាញពីការគោរពចំពោះប្រពៃណី ការប្តេជ្ញាចិត្តចំពោះទំនាក់ទំនង និងជាការត្រៀមខ្លួនសម្រាប់ជីវិតគូ។ បច្ចុប្បន្នសង្គមកម្ពុជាមានការវិវត្តន៍ ហើយយុវជនមានសេរីភាពកាន់តែច្រើនក្នុងការជ្រើសរើសគូស្រករ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏ពិធីនៃការហៅញ៉ាំអាហារជាលក្ខណៈគ្រួសារនេះ នៅតែត្រូវបានរក្សា និងអនុវត្តយ៉ាងទូលំទូលាយ។ វាជាការបង្ហាញពី ការបន្តប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ ដែលផ្តល់តម្លៃខ្ពស់ចំពោះការគោរពមាតាបិតា ការចុះសម្រុងគ្រួសារ និងការរៀបការប្រកបដោយសេចក្តីថ្លៃថ្នូរ។ លើសពីនេះទៅទៀត វាក៏ជាការធានាផងដែរថា គូស្នេហ៍ថ្មីនឹងទទួលបានការគាំទ្រ និងពរជ័យពីគ្រួសារទាំងសងខាង។ វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់កូនប្រុសស្រីសម្រាប់ជីវិតអាពាហ៍ពិពាហ៍នាពេលអនាគត។ សរុបមក ការអញ្ជើញឲ្យទទួលទានអាហារជុំគ្នាជាលក្ខណៈគ្រួសារ គឺជារឿងដ៏សំខាន់មួយដែលសម្គាល់ការចាប់ផ្តើម និងដំណើរឆ្ពោះទៅកាន់ការរៀបចំពីធីអាពាហ៍ពិពាហ៍។ វាជាឱកាសសម្រាប់គ្រួសារស្វែងយល់ពីអនាគតកូនប្រសា ដែលនាំទៅរកការបង្កើតចំណងគ្រួសារថ្មីប្រកបដោយសុភមង្គល និងភាពចុះសម្រុងគ្នា។